ក្រៅពីការស្ងោរញ៉ាំធម្មតា ពងទាកូនក៏អាចយកទៅច្នៃជាមុខម្ហូបផ្សេងៗទៀតបានដែរ ដែលនៅក្នុងមុខម្ហូបទាំងនោះគឺមាន ម្ហូបពងទាកូនបំពង។ របៀបធ្វើរបស់ម្ហូបនេះ ដំបូងបកសំបកពងទាកូនដែលស្ងោរឆ្អិនហើយ យកទៅប្រឡាក់ម្សៅបំពង។ យើងអាចលាយម្សៅឆា ឬ ម្សៅអង្ករ ឬ ម្សៅមីជាមួយគ្រឿងទេសបន្តិច រួចយកទៅបំពងក្នុងខ្លាញ់ក្តៅឱ្យស្រួយខាងក្រៅ។ ម្ហូបនេះមានលក្ខណៈស្រួយក្រៅ ទន់ក្នុង មានរសជាតិប្លែក ញ៉ាំជាមួយទឹកត្រីផ្អែម ឬទឹកម្ទេស។